គ្រឿងអលង្ការក្នុងរបាំបុរាណខ្មែរ គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចកាត់ផ្ដាច់បានពីសម្លៀកបំពាក់ និងអត្តសញ្ញាណវប្បធម៌។ គ្រឿងអលង្ការទាំងអស់នោះបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនសោភ័ណភាព តម្លៃសិល្បៈ អត្ថន័យនិមិត្តរូបនៃតួអង្គ និងឋានៈ។ នៅក្នុងរបាំបុរាណ ជាពិសេសរបាំព្រះរាជទ្រព្យ គ្រឿងអលង្ការត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ និងមានអត្ថន័យជ្រាលជ្រៅ ឆ្លុះបញ្ចាំងពីឋានៈ និងលក្ខណៈរបស់តួអង្គនីមួយៗ ដែលមាន មកុដ ខ្សែក/ផួងក កងដៃ និងកងជើង ខ្សែក្រវាត់ ក្រវិល ព្រះភ័ក្ត្រហនុមាន និងកងបំពង់ជាដើម។ មកុដគឺជាគ្រឿងអលង្ការដ៏សំខាន់បំផុតសម្រាប់ពាក់លើក្បាល ដែលមាន ក្បាច់ខុសគ្នាទៅតាមតួអង្គ ដើម្បីសម្គាល់នូវឋានៈ និងប្រភេទតួអង្គ។ មកុដសម្រាប់តួអង្គព្រះនាងនេះហៅថាមកុដនាង ខ្លះហៅមកុដស្រួច ខ្លះក៏ហៅថាមកុដឯក។ ជាពិសេសមកុដនាងមានលម្អទៅដោយផ្កាញ័រយ៉ាងពិសេសដែលមានរាងជាដុំផ្កាដាំត្បូង នេះជាលក្ខណៈពិសេសមួយដែលពេលរាំវាឡើងញ័រដេញភាពចំណាំងព្រាកៗ ។ ពីដើមមកុដ គេមិនដាំក្បាច់ស្កាស់ពេកទេ នាំឲ្យបាត់ក្បាច់ឆ្លាក់ ដូច្នេះគេយកភាពចំណាំងនៃត្បូង ឬពេជ្រនេះដាក់កន្លែងសំខាន់ៗ ដើម្បីឲ្យមានតម្លៃ និងរំលេចក្បាច់ផងដែរ។ ចំណែកមកុដអប្សរាវិញ មានរាងបណ្តោយឡើងខ្ពស់ ពោរពេញទៅដោយការតុបតែងលំអ ដែលអាចធ្វើបានមកពី ប្រាក់ មាស និងស្ពាន់ជាដើម។ គេបែកចែកវាទៅតាម ចំនួនជើងកំពុះ ដែលមាន ជើងកំពុះ៣ ជើងកំពុះ៥ និងជើងកំពុះ ដែលគេប្រើវាទៅតាមព្រឹត្តិការណ៍ឬស្ថានភាពផ្សេងៗ។ រីឯមកុដសម្រាប់តួអង្គព្រះរាម និងព្រះលក្ខណ៍មានរាងខ្ពស់ត្រដែត មានទ្រង់ទ្រាយរឹងមាំ ប៉ុន្តែនៅតែរក្សាបាននូវភាពស្រស់ស្អាត និងថ្លៃថ្នូរ។ វាថែមទាំងលម្អដោយក្បាច់ផ្កាចន្ទន៍ ភ្ញីវល្លិ យ៉ាងល្អិតល្អន់ និងមានត្បូងពេជ្រតូចៗនៅជុំវិញ។ បន្ថែមពីលើនេះទៀតវាតំណាងឲ្យ ភាពជាព្រះអង្គម្ចាស់ អ្នកដឹកនាំប្រកបដោយធម៌ បារមី និងភាពក្លាហាន។ ឯមកុដយក្សវិញ រាងធំ ខ្ពស់ត្រដែត និងមើលទៅរឹងមាំ បង្ហាញពីភាពអង់អាច និងកាចសាហាវ។ ហើយមកុដនេះ មានទម្រង់ជាមកុដនាយរោង ឬមកុដត្របកឈូក តែមានកំពូលជាមុខយក្សបួន និងមុខទេវៈពីរ។ បើយើងនិយាយពីខ្សែកវិញក្នុងរបាំបុរាណ ដែលឆ្លាក់លើអប្សរាច្រើនមានទំហំធំ លម្អដោយ ក្បាច់ផ្កា ឬក្បាច់កន្ទុយត្រី/នាគ រាងជាច្រើនជាន់ដែលស្រោបលើទ្រូង។ ជួនកាលមានភ្ជាប់នូវ រំយោល តូចៗ ដែលបន្តោងចុះមកក្រោម បង្កើនភាពត្រចះត្រចង់។ ម្យ៉ាងវិញទៀតវាតំណាងឲ្យភាពប្រណីត ឋានៈ និងសម្រស់ ហើយជួយលើកសម្រស់ក និងទ្រូងរបស់តួអង្គឲ្យកាន់តែលេចធ្លោផងដែរ។ ចំណែកឯកងដៃនិងកងជើងវាក៏គ្រឿងអលង្ការទាំងនេះមានសារៈសំខាន់ណាស់ដែរ ដែលគេធ្វើការពាក់វានៅលើដៃ និងជើង។ ហើយកងដៃដែលគេពាក់សម្រាប់អប្សរា ឬព្រះនាង ច្រើនមានរាងតូចល្មម លម្អដោយក្បាច់ផ្កា ឬរំយោលតូចៗ។ បើគេសម្រាប់ពាក់ឲ្យតួអង្គប្រុសឬយក្សវិញមានការខុសប្លែកគ្នាបន្តិច ដោយកងដៃអាចមានទំហំធំ និងរឹងមាំជាង។ រីឯកងជើងវិញក្នុងរបាំបុរាណមានលក្ខណៈពិសេសត្រង់ថា វាមានភ្ជាប់នូវ "កងញ័រ" ឬ "កងក្រវិល" ជាកណ្តឹងតូចៗ ដែលបន្លឺសំឡេងនៅពេលអ្នករបាំធ្វើចលនា។ វាអាចបន្ថែមភាពរស់រវើកដល់ក្បាច់រាំ តាមរយៈសំឡេងកណ្តឹង ដែលជួយឲ្យចលនារបាំមានភាពជឿជាក់ និងទាក់ទាញ។ បើក្រឡេកទៅមើលខ្សែក្រវាត់វិញក្នុងរបាំបុរាណ និងសម្លៀកបំពាក់ប្រពៃណី គឺមានតួនាទីសំខាន់ពីរយ៉ាងគឺ រឹតសំពត់ ឬសម្លៀកបំពាក់ ឲ្យមានទម្រង់ត្រឹមត្រូវ និងលម្អចង្កេះឲ្យកាន់តែមានសោភ័ណភាព។ ហើយក្នុងការរចនា ខ្សែក្រវាត់របាំបុរាណត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ និងស្មុគស្មាញ។ គេធ្វើពីលោហៈធាតុ ភាគច្រើនស្ពាន់ លង្ហិន ឬប្រាក់ស្រោបមាស ហើយមានឆ្លាក់ក្បាច់ផ្កា ក្បាច់ភ្ញីវល្លិ ឬក្បាច់លំនាំសត្វ ដូចជានាគ ឬគ្រុឌ ជាដើម។ ឯក្បាលខ្សែក្រវាត់ច្រើនមានទំហំធំ មានរាងជាសន្លឹកឈូក ក្បាច់ស្លឹកផ្តិល ឬជាក្បាលសត្វ ដូចជាសត្វហង្ស ដែលបង្ហាញពីភាពប្រណីត និងឋានៈ។ ជាទូទៅវាមានភ្ជាប់នូវបន្តោង ដែលទម្លាក់ចុះមកក្រោមនៅលើពោះ ឬភ្លៅ ដែលជួយបង្កើនភាពទាក់ទាញ និងបង្ហាញពីភាពរស់រវើកពេលតួអង្គធ្វើចលនាផងដែរ។ ខ្សែក្រវាត់របាំបុរាណនេះមានទម្ងន់ធ្ងន់ល្មម ដែលជួយឲ្យសម្លៀកបំពាក់មានទម្ងន់មិនធ្លាក់ចុះមកក្រោមបាននិងរក្សាទម្រង់ដើមបាន។ ចំណែកឯក្រវិល ក្នុងរបាំបុរាណខ្មែរ ក្រវិលមានសារៈសំខាន់ក្នុងការបង្កើនសម្រស់តួអង្គ និងជួយបញ្ជាក់នូវចរិតលក្ខណៈរបស់តួអង្គ។ ជាធម្មតាការរចនាក្រវិលរបាំបុរាណមានការរចនាប្លែកៗគ្នា ទៅតាមតួអង្គ ដែលមានទំហំធំល្មម មានរាងមូល រាងស្លឹកឈើ ឬមានរំយោលវែងៗ។ មិនតែប៉ុណ្ណោះ វត្ថុធាតុដើមរបស់វាធ្វើពីលោហៈធាតុដូចជា មាស ប្រាក់ ឬស្រោបមាស ហើយលម្អដោយត្បូង រំយោល ឬក្បាច់ឆ្លាក់ យ៉ាងល្អិតល្អន់។ មួយវិញទៀតវាជួយបង្កើនភាពស្រស់ស្អាត និងទាក់ទាញ ដល់ផ្ទៃមុខតួអង្គ ជាពិសេសសម្រាប់តួអង្គព្រះនាង និងអប្សរា។ សម្រាប់ព្រះភ័ក្ត្រហនុមានវិញ វាមិនមែនជាគ្រឿងអលង្ការទេ តែវាជារបាំងមុខដែលពាក់សម្រាប់តួអង្គ ហនុមានមានរាងជា មុខស្វាពណ៌ស មានមាត់ធំវែង ភ្នែករាងធំ និងចង្កូមធំ៤ផងដែរ។ ទោះវាមិនមែនជាមិនមែនជាគ្រឿងអលង្ការលម្អកាយតែជាផ្នែកសំខាន់នៃសំលៀកបំពាក់ និងអត្តសញ្ញាណ របស់តួអង្គហនុមានដែលវាតំណាងឲ្យ ភាពក្លាហាន ភាពវាងវៃ ភាពស្មោះត្រង់ ភាពរហ័សរហួន និងកម្លាំងខ្លាំងពូកែ របស់ស្វាហនុមាន ដែលជាពលីឯករបស់ព្រះរាម។។ រីឯកងញ័រ/កងក្រវិលវិញវាមានលក្ខណៈជា កណ្ដឹងតូចៗ ធ្វើពីលោហៈ ដែលត្រូវបានភ្ជាប់ជាមួយកងជើង របស់អ្នករបាំ។ ម្យ៉ាងវិញទៀតវាជួយបង្កើនភាពរស់រវើកនិងភាពទាក់ទាញ ដល់ក្បាច់រាំហើយមិនត្រឹមតែជាចលនាភ្នែកទេ តែជាចលនាសោតទស្សន៍ផងដែរ។ ចំណែកកងបំពង់ជាប្រភេទ កងដៃ ឬកងជើង ដែលមាន រាងជាបំពង់មូល ត្រង់ វាមិនសូវមានក្បាច់ឆ្លាក់លម្អិតច្រើនដូចកងប្រភេទផ្សេងៗទេ តែផ្តោតលើទម្រង់មូលរលោង។ គេពាក់វានៅកដៃ ឬកជើង អាស្រ័យលើការរចនាសម្លៀកបំពាក់របស់តួអង្គនីមួយៗ ជួនកាលតួអង្គដែលមានចរិតរឹងមាំ ឬជាអ្នកចម្បាំង អាចនឹងប្រើកងបំពង់ដើម្បីបង្ហាញពីភាពមាំមួនបានដែរ។ បើយើងនិយាយអំពីគ្រឿងប្រដាប់ ឬអាវុធនិមិត្តរូប ដែលតួអង្គកាន់នៅក្នុងរបាំវិញដូចជា ព្រះខ័ន សុរ៉ងក សូរចក ដែលគេប្រើវាក្នុងន័យខុសៗគ្នា។ សម្រាប់ព្រះខ័នជានិមិត្តរូបនៃ ដាវ ឬ អាវុធហើយព្រះខ័នដែលប្រើក្នុងរបាំច្រើនមានរាងស្រស់ស្អាត មានលម្អក្បាច់ឆ្លាក់មាសប្រាក់ និងអាចមានត្បូង។ គេប្រើវាសម្រាប់តួអង្គសំខាន់ៗដូចជា ព្រះរាម ព្រះលក្ខណ៍ ឬមេទ័ព អាចកាន់ព្រះខ័នដើម្បីបង្ហាញពី អំណាច ការការពារ និងភាពជាអ្នកដឹកនាំ។ រីឯសុរ៉ងកវិញជាគ្រឿងលម្អដែលគេពាក់វានៅក្រោមក មានរាងជាសន្លឹកឈូក ក្បាច់ផ្តិល ឬផ្កាចន្ទន៍ ដែលមានភាពទន់ភ្លន់ និងស្រាល។ ហើយសម្រាប់សូរចកវិញជា កងឬរង្វង់មូល ធ្វើពីលោហៈ ដែលក្នុងក្នុងរឿងរាមកេរ្តិ៍ អាវុធសម្រាប់វាយប្រហារ ឬការពារ បើយើងក្រឡេកទៅមើលគ្រឿងអលង្ការសម្រាប់បុរសខ្មែរវិញក៏មានច្រើនដែរ ដូចជា មកុដ ខ្សែដៃ កងដៃ ចិញ្ចៀន ខ្សែក្រវាត់និងនាឡិកាជាដើម។ នៅក្នុងនោះមានមកុដសម្រាប់បុរស ជាពិសេសសម្រាប់ ព្រះមហាក្សត្រ មេទ័ព ឬតួអង្គសំខាន់ៗក្នុងល្ខោនខោល ដូចជាព្រះរាម ព្រះលក្ខណ៍ ក្រុងរាពណ៍គឺមាន រាងខ្ពស់ត្រដែត មាំមួន និងមានក្បាច់រចនាដ៏អស្ចារ្យ។ មួយវិញទៀតមកុដទាំងនេះត្រូវបានធ្វើពីលោហៈដ៏មានតម្លៃ ដូចជាមាស ឬប្រាក់ស្រោបមាស ហើយលម្អដោយត្បូងពេជ្រ ឬត្បូងមានតម្លៃផ្សេងៗទៀត។ ដែលវាតំណាងឲ្យ អំណាចរាជ្យ ភាពជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់ បារមី ភាពជាម្ចាស់ផែនដី និងភាពអស្ចារ្យ។ បន្ថែមពីលើនេះវាជាគ្រឿងអលង្ការដែលបង្ហាញពីឋានៈខ្ពស់បំផុត។ ជាពិសេសគេប្រើប្រាស់វាភាគច្រើនពាក់ក្នុងព្រះរាជពិធីសំខាន់ៗ ពិធីឡើងគ្រងរាជ្យ ឬក្នុងការសម្តែងសិល្បៈល្ខោនខោល។ រីឯផួងក/ខ្សែកសម្រាប់បុរស ជាពិសេស ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ ឬអ្នកមានបុណ្យស័ក្តិ គឺមានទំហំធំ មានរាងជាច្រើនជាន់ ឬជាខ្សែធំៗ ដែលស្រោបលើទ្រូង។ ដែលគេធ្វើពីមាសសុទ្ធ ឬលោហៈដ៏មានតម្លៃ ហើយជួនកាលមានលម្អដោយត្បូង ឬក្បាច់ឆ្លាក់។ ម្យ៉ាងវិញទៀតវាដំណាងយ ឋានៈខ្ពស់ ភាពរុងរឿង ទ្រព្យសម្បត្តិ និងឥទ្ធិពលនិងជាគ្រឿងអលង្ការដែលបង្ហាញយ៉ាងច្បាស់ពីភាពជាឥស្សរជន។ ចំណែកឯការប្រើប្រាស់វិញគេពាក់ក្នុងពិធីបុណ្យជាតិ ព្រះរាជពិធី ឬក្នុងពិធីសំខាន់ៗផ្សេងៗទៀត។ នៅក្នុងគ្រឿងអលង្ការបុរស ខ្សែដៃ /កងដៃក៏ជាគ្រឿងអលង្ការមួយដែលបុរសខ្មែរជាទូទៅ ទាំងសម័យបុរាណ និងបច្ចុប្បន្ន និយមពាក់ដែរ។ ខ្សែដៃឬកងដៃនេះ ធ្វើពី មាស ឬប្រាក់ អាចមាន ទំហំធំ រឹងមាំ ឬមានរូបរាងជា ខ្សែសង្វាក់ធំៗ។ ជួនកាលមាន ឆ្លាក់ក្បាច់នាគ ឬគ្រុឌ ដែលជាសត្វតំណាងអំណាច និងការការពារ ឬក្បាច់លំនាំប្រពៃណីផ្សេងៗទៀត។ លើសពីនេះទៅទៀត វាតំណាងឲ្យ កម្លាំង ភាពរឹងមាំ ការការពារ បារមី ឋានៈ និងសម្រាប់បុរសសម័យទំនើប វាក៏អាចបង្ហាញពីរសនិយម និងភាពទាក់ទាញផងដែរ។ សម្រាប់ចិញ្ចៀនបុរសខ្មែរច្រើនតែមាន ទំហំធំ និងរឹងមាំ ហើយអាចមាន ដាំត្បូងធំៗ ដូចជា ត្បូងទទឹម ពេជ្រ ឬត្បូងមរកត ឬមាន ឆ្លាក់រូបសត្វ ដូចជាសត្វខ្លា រូបនាគ ឬក្បាច់ប្រពៃណីផ្សេងៗ។ ជាពិសេសវាតំណាងឲ្យ អំណាច បារមី ភាពអង់អាចក្លាហាន ទ្រព្យសម្បត្តិ និងជួនកាលជា និមិត្តរូបនៃអំណាចការពារ ឬសំណាង។ ប៉ុន្តែសម្រាប់បុរសសម័យទំនើប វាក៏អាចជាការបង្ហាញពីឋានៈ ឬការភ្ជាប់ពាក្យឬការរៀបការដែរ។ បើសម្រាប់ខ្សែក្រវាត់វិញបុរសក៏ពាក់ ខ្សែក្រវាត់មាស ឬប្រាក់ ជាពិសេសសម្រាប់ សម្លៀកបំពាក់ពិធីបុណ្យ ដូចជាអាវផាយ ឬសម្លៀកបំពាក់បែបប្រពៃណី។ ហើយខ្សែក្រវាត់ទាំងនេះមាន រាងធំ និងមាន ក្បាច់រចនាស្មុគស្មាញ និងក្បាលខ្សែក្រវាត់ច្រើនមានទំហំធំ មានឆ្លាក់ក្បាច់ ឬរូបសត្វ។ មួយវិញទៀត វាតំណាងឲ្យ ភាពថ្លៃថ្នូរ ឋានៈ និងភាពរុងរឿង ហើយវាក៏ជួយបន្ថែមភាពទាក់ទាញដល់សម្លៀកបំពាក់ទាំងមូលផងដែរ។ បន្ថែមពីលើនេះ គេច្រើនពាក់វាក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ ឬព្រះរាជពិធីផ្សេងៗ។ រីឯនាឡិកាក្នុង សម័យទំនើប នាឡិកាដៃបានក្លាយជាគ្រឿងអលង្ការដ៏សំខាន់សម្រាប់បុរសហើយ។ អ្វីដែលពិសេសគឺប្រភេទនាឡិកាប្រណិតៗ គេធ្វើពីលោហៈដ៏មានតម្លៃ មាស ប្លាទីន ឬមានការរចនាប្លែកៗ ដែលជាទីពេញនិយមមួយរបស់បុរស។ មួយទៀតនោះគឺគេពាក់វាដើម្បីបង្ហាញពី ឋានៈ រសនិយម ភាពជោគជ័យ ហើយ ជាផ្នែកមួយនៃការតុបតែងកាយដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់ពួកគេផងដែរ។